ភ្នំព្រះសុមេរុ មានអត្ថន័យនិមិត្តរូបយ៉ាងសំខាន់ និងជ្រាលជ្រៅបំផុតនៅក្នុងការរចនាស្ថាបត្យកម្មប្រាសាទខ្មែរបុរាណ ជាពិសេសក្នុងសម័យអង្គរ។ ការរចនាប្រាសាទឱ្យតំណាងភ្នំព្រះសុមេរុ គឺជាការឆ្លុះបញ្ចាំងពីជំនឿសាសនា ទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា រួមទាំងទស្សនៈលោកធាតុវិទ្យា ដែលបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយសង្គម និងនយោបាយក្នុងសម័យនោះ។ យោងតាមជំនឿលោកធាតុវិទ្យារបស់ឥណ្ឌា ទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ភ្នំព្រះសុមេរុ គឺជាភ្នំពិសិដ្ឋដ៏ខ្ពស់បំផុត និងជាស្នូលនៃចក្រវាឡទាំងមូល។ វាត្រូវបានគេស្រមៃថាជា "អ័ក្សកណ្តាល" ដែលភ្ជាប់ឋានសួគ៌ ឬ ទេវលោក ជាមួយឋានកណ្តាល ឬ មជ្ឈិមលោក ហៅម៉្យាងទៀតថា ផែនដី និងឋានក្រោម ហៅថា បាតាល ឬនរក។ ចំពោះ ប្រាង្គកណ្ដាលខ្ពស់ត្រដែតរបស់ប្រាសាទ ជាពិសេសប្រាសាទភ្នំ ត្រូវបានសាងសង់ឱ្យខ្ពស់ជាងគេ និងស្ថិតនៅចំកណ្តាលនៃសំណង់ទាំងមូល។ នេះគឺដើម្បីតំណាងឱ្យកំពូលភ្នំព្រះសុមេរុ ដែលជាលំនៅដ្ឋានរបស់អាទិទេពសំខាន់ ដូចជាព្រះវិស្ណុនៅអង្គរវត្ត ឬព្រះសិវៈនៅអង្គរធំ។ ការដាក់ប្រាង្គកណ្តាលនៅទីតាំងដ៏ខ្ពង់ខ្ពស់ និងជាស្នូល គឺដើម្បីបញ្ជាក់ពីភាពពិសិដ្ឋ និងអំណាចអស្ចារ្យនៃអាទិទេពដែលត្រូវបានតម្កល់នៅក្នុងនោះ។ អ្នកទស្សនាដែលចូលទៅកាន់ប្រាសាទ គឺប្រៀបបាននឹងកំពុងធ្វើដំណើរឡើងទៅកាន់ឋានសួគ៌ ឬទៅជួបអាទិទេពផ្ទាល់។ ការរចនាប្រាសាទខ្មែរទាំងមូល គឺជាការចម្លង និងបង្រួញនូវទម្រង់នៃលោកធាតុវិទ្យាទាំងមូល មកលើផ្ទៃផែនដី។ ប្រាសាទជាច្រើន ដូចជាអង្គរវត្ត បាយ័ន មានប្រាង្គកណ្តាលមួយ និងប្រាង្គបួនទៀតនៅជុំវិញ ដែលជាទម្រង់ប្រាំ។ ទម្រង់នេះត្រូវបានគេជឿថាជាការតំណាងឱ្យកំពូលភ្នំទាំងប្រាំរបស់ភ្នំព្រះសុមេរុ ឬតំណាងឱ្យកំពូលភ្នំដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ចំណែកឯ ជញ្ជាំង ឬថែវជាច្រើនជាន់ៗដែលព័ទ្ធជុំវិញប្រាង្គកណ្តាល ត្រូវបានគេបកស្រាយថាជាជួរភ្នំ សត្តបរព៌ត ភ្នំទាំងប្រាំពីរ ដែលហ៊ុមព័ទ្ធភ្នំព្រះសុមេរុ។ ជញ្ជាំងឬ ថែវទាំងនេះជារឿយៗតុបតែងដោយចម្លាក់រឿងទេវកថា ដែលជាការបង្ហាញពីដំណើររឿងក្នុងលោកធាតុវិទ្យា។ រីឯ គូរទឹកដ៏ធំធេងដែលព័ទ្ធជុំវិញប្រាសាទ ដូចនៅអង្គរវត្ត គឺជានិមិត្តរូបនៃមហាសមុទ្រអមតៈ ឬសមុទ្រទឹកដោះ ដែលហ៊ុមព័ទ្ធទ្វីបទាំងបួន និងភ្នំព្រះសុមេរុនៅក្នុងលោកធាតុវិទ្យាឥណ្ឌា។ គូរទឹកនេះក៏មានមុខងារការពារប្រាសាទផងដែរ។ ឯ ផ្លូវចូលធំៗនៅតាមទិសទាំងបួនរបស់ប្រាសាទ ត្រូវបានគេភ្ជាប់ទៅនឹងទ្វីបធំៗទាំងបួន ដែលស្ថិតនៅជុំវិញភ្នំព្រះសុមេរុ។ ការដើរតាមផ្លូវចូលទាំងនេះ គឺប្រៀបដូចជាការធ្វើដំណើរឆ្លងកាត់ពិភពលោកឆ្ពោះទៅកាន់មជ្ឈមណ្ឌលពិសិដ្ឋ។ គោលគំនិតនៃភ្នំព្រះសុមេរុនេះ ត្រូវបានព្រះមហាក្សត្រខ្មែរប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ និងសាសនាដ៏មានប្រសិទ្ធភាព។ តាមរយៈការកសាងប្រាសាទឱ្យតំណាងភ្នំព្រះសុមេរុ ហើយឧទ្ទិសដល់អាទិទេពដែលព្រះអង្គតំណាង ដូចជាព្រះវិស្ណុ ឬព្រះសិវៈ ព្រះមហាក្សត្របានលើកតម្កើងខ្លួនឯងថាជា ទេវរាជ ព្រះមហាក្សត្រជាអង្គទេព ឬជាអ្នកតំណាងអាទិទេពនៅលើផែនដី។ ចំពោះ ការភ្ជាប់ខ្លួនទៅនឹងអាទិទេព និងមជ្ឈមណ្ឌលនៃចក្រវាឡ ភ្នំព្រះសុមេរុ អំណាចរបស់ព្រះមហាក្សត្របានក្លាយជាអំណាចដ៏ពិសិដ្ឋ និងមានភាពស្របច្បាប់ខ្ពស់បំផុត ដែលពលរដ្ឋគ្រប់រូបត្រូវគោរព និងចុះចូល។ ប្រាសាទដែលជានិមិត្តរូបនៃភ្នំព្រះសុមេរុ គឺជាមជ្ឈមណ្ឌលសាសនា និងនយោបាយរបស់រាជធានី។ វាជាទីកន្លែងដែលព្រះមហាក្សត្រធ្វើពិធីបូជាយញ្ញដ៏ធំធេង ដើម្បីរក្សាសណ្តាប់ធ្នាប់សកល និងពង្រឹងអំណាចរបស់ព្រះអង្គ។ មួយវិញទៀត ជណ្តើរដ៏ខ្ពស់ចោទនៅតាមប្រាង្គនីមួយៗនៃប្រាសាទខ្មែរ គឺជានិមិត្តរូបនៃការលំបាកលំបិន ការតស៊ូ និងការលះបង់ដើម្បីសម្រេចបានការឡើងទៅកាន់ឋានសួគ៌ ឬទៅកាន់ទីឋានពិសិដ្ឋ។ រាល់ជំហានឡើង គឺជាការឆ្លងកាត់ពីពិភពលោកីយ៍ទៅកាន់ពិភពលោកុត្តរៈ។ សម្រាប់ព្រះពុទ្ធសាសនា ភ្នំព្រះសុមេរុក៏អាចតំណាងឱ្យកម្រិតនៃការហ្វឹកហាត់ចិត្ត និងការឈានទៅរកការត្រាស់ដឹង ឬការទៅកាន់ព្រហ្មលោកផងដែរ។ ជាន់នីមួយៗនៃប្រាសាទអាចជាកម្រិតនៃការបដិបត្តិធម៌។ ទទ្ទឹមនឹងនេះ ប្រាសាទមួយចំនួន ដូចជាអង្គរវត្ត ត្រូវបានគេជឿថាបានសាងសង់ឡើងជាផ្នូរពិសិដ្ឋ សម្រាប់ព្រះមហាក្សត្រ។ តាមរយៈការរចនាជាភ្នំព្រះសុមេរុ ប្រាសាទនេះក្លាយជាទីឋានដ៏ឧត្ដុង្គឧត្ដម ដែលព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រអាចទៅគង់នៅជាមួយអាទិទេព ឬទៅកាន់ព្រះនិព្វាន។ សរុបអត្ថន័យមក អត្ថន័យនិមិត្តរូបនៃភ្នំព្រះសុមេរុក្នុងការរចនាប្រាសាទខ្មែរ គឺមិនមែនត្រឹមតែជាការតុបតែងលម្អនោះទេ។ ប៉ុន្តែវាគឺជាគំនិតដ៏ទូលំទូលាយដែលបានបញ្ចូលគ្នានូវ ជំនឿសាសនា បង្ហាញពីលំនៅដ្ឋានអាទិទេព និងចក្រវាឡ នយោបាយ ពង្រឹងអំណាចរាជ្យ និង ទស្សនវិជ្ជា ផ្លូវទៅកាន់ភាពបរិសុទ្ធ ការត្រាស់ដឹង ទៅក្នុងស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ។ រាល់ផ្នែកទាំងអស់នៃប្រាសាទ ពីប្រាង្គខ្ពស់បំផុត រហូតដល់គូរទឹកដ៏ធំ សុទ្ធតែមានអត្ថន័យជ្រាលជ្រៅក្នុងការតំណាងឱ្យភ្នំព្រះសុមេរុ និងលោកធាតុវិទ្យាទាំងមូល។ វាបានឆ្លុះបញ្ចាំងពីភាពរុងរឿង និងគតិបណ្ឌិតរបស់អាណាចក្រខ្មែរបុរាណ។ ហើយប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍ដ៏ល្អបំផុត និងលេចធ្លោបំផុតនៃការអនុវត្តគំនិតនេះ ដែលបានបង្កើតជាស្នាដៃសិល្បៈស្ថាបត្យកម្មលំដាប់ពិភពលោក។